នៅប្រទេសកម្ពុជានៅតាមជនបទប្រជាកសិករតែងតែមានឧបករណ៍សម្រាប់នេសាទត្រីដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅជាលក្ខណៈគ្រួសារ នៅក្នុងផ្ទះតាមស្រុកស្រែចំការមានឧបករណ៍នេសាទត្រីប្រៀបដូចមានឆ្នាំងបាយនៅក្នុងផ្ទះព្រោះអាចនេសាទត្រីបានប្រចាំ។ ការនេសាទត្រីអាចប្រើប្រាស់ច្រើនប្រភេទមាន ទ្រូដាក់ត្រី អង្រុត លប ឈ្នាង ទ្រុង និងសំណាញ់ដែលឧបករណ៍ខ្លះអាចធ្វើបានដោយដៃទៀតផង។ នេះជារបៀបនៃការនេសាទដោយប្រើសម្ភារៈដែលមានតាំងពីបុរាណមកដែលខ្នែរយើងតែងតែប្រើរហូតមកដល់បច្ចុប្បន្នុ។ មកដឹងខ្លះៗពីរបៀបនៃការធ្វើទ្រូង អង្រុត ឈ្នាង លប និងទ្រុងជាទូទៅប្រជាកសិករយើងខ្លះក៏ប្រកបរបរធ្វើឧបករណ៍ទាំងអស់នេះសម្រាប់លក់ដូរ។ ទ្រូ ជាឧបករណ៍ធ្វើពីឫស្សី ក្រងរាងប៉ោងមានប្រឹសនៅខាងចំហៀង រៀបចំទ្រូដោយប្រើកាំបិតកាត់បន្ទោះឫស្សីឲ្យបានទំហំត្រឹមត្រូវ ហើយបត់ឲ្យមានរាងប៉ោង។ រប្រៀបនៃការធ្វើយើងត្រូវមានដើមឬស្សី ជាមួយវល្លិ៍ឬខ្សែសម្រាប់ធ្វើមុនដំបូងត្រូវយកឬស្សីមកពុះជាបំណែកតូចៗហើយសកឲ្យតូចល្មមតាមទំហំដែលគេធ្វើដោយប្រើកាំបិតបន្ទោះ។ ក្រោយមកទៀតក្រងជាមួយវល្លិ៍ឬខ្សែគេប្រើពេល ៣ទៅ៤ ថ្ងៃក្នុងការធ្វើ។ ដាក់ទ្រូនៅក្នុងទឹកដែលមានស្មៅ ឬក្រោមកំប្លោក ដើម្បីទាក់ទាញត្រី កំពឹស ឬក្ដាមខ្យងឲ្យចូលទៅក្នុងទ្រូ។ ទ្រូអាចទុកក្នុងទឹករយៈពេលមួយឬពីរយប់ រួចហើយទៅលើកម្តង ដើម្បីយកត្រីចេញ។ រីឯរប្រៀបនៃការធ្វើអង្រុតជាដំបូងយើងមានឫស្សីំ ខ្សែ និងឈើធំមួយជាដំបូងត្រូវយកឈើទៅអាជាមួយរណាហើយគេធ្វើវាឲ្យចេញជារាងរង្វង់។ ហើយត្រូវទុកប្រឡោះក្បាលលើ រួចទុកសិនក្រោយមកទៀតយកឫស្សីដោយប្រើកាំបិតបន្ទោះសកស្តើងៗហើយ រួចគេយកទៅធ្វើជារង្វង់។ បន្ទាប់មក គេយកឫស្សីមួយទៀតដាក់ពីលើរង្វង់និងយកឫស្សីដែលពុះជាបន្ទះតូចៗទៅចាក់អោយក្រងរួចរាល់។ ចុងក្រោយគេក្រឡ សង្កតឲ្យចេញរាង ដើម្បីភ្ជាប់ជាមួយរង្វង់ឈើដែលធ្វើរួចជាការស្រេច។ អង្រុតមានរាងបញ្ឈរនិងមានរាងក្រឡូម មាត់លើតូច ខាងក្រោមធំហើយនៅផ្នែកខាងលើមានប្រឡោះសម្រាប់ដាក់ដៃលូកចូលចាប់ត្រីពេលនេសាទ។ អង្រុតត្រូវបានប្រើសម្រាប់រុត ឬក្រុងត្រី ក្នុងបឹង ឬត្រពាំងដែលភាគច្រើនទឹករាក់ៗ ដែលមានត្រីច្រើន។ ចំណែកឈ្នាងវិញធ្វើពីដើមឫស្សី និងដើមក្រចៅ មុនដំបូងយកដើមឬស្សីទៅពុះជាសរសៃតូចៗហើយវែង។ បន្ទាប់មកយកដើមក្រចៅទៅត្រាំទឹករយៈពេល ២ថ្ងៃរួចយកមកសកវាដាក់ហាល៣ថ្ងៃដើម្បីយកធ្វើជាខ្សែសម្រាប់វុំព័ទ្ធជុំវិញកណ្តាប់ឫស្សីដែលជាបង្គោលរឹងមាំរបស់ឈ្នាង។ ការធ្វើឈ្នាងអាចប្រើរយៈពេល ៣ទៅ៤ថ្ងៃតាមការធ្វើជាក់ស្តែងសម្រាប់ឈ្នាងមានលក្ខណៈផតកណ្តាល ហើយទ្រវែងក្បាលដូចពងក្រពើតែជើងលាតសាយចំជាងក្បាល។ ឈ្នាងជាឧបករណ៍សម្រាប់នេសាទតាមត្រពាំងដងអូរ ឬតាមវាលស្រែដែលមានទឹករាក់ៗដោយជញ្ជាត់ដោយដៃដែលអាចទាញយកត្រីតូចធំ ក្តាម ខ្យង ខ្ចៅ ឬកំពឹស។ ចំំពោះលបវិញធ្វើពីឫស្សីនិងវល្លិ៍និងឈើតូចៗមុនដំបូងយកដើមឬស្សីទៅពុះជាបំណែកតូចៗល្នមហើយសកវាតាមដែលអាចធ្វើបាន។ បន្ទាប់មកយកឬស្សីទៅក្រងជាមួយខ្សែ ឬវល្លិ៍ក្រោយពេលធ្វើរួចចុងក្រោយគេយកឈើតូចៗ ធ្វើរង្វង់ភ្ជាប់ជាមួយឫស្សីដែលគេក្រងរួចដើម្បីធ្វើឲ្យលបរឹងមាំនិងជាប់បានយូរ។ លបមានលក្ខណៈធំជាងទ្រូ ហើយមានប្រវែងវែងនិងមានប្រឹសពីរសងខាងដូចគ្នាមានរាងស្មើចុងស្មើដើមហើយកម្ពស់ខ្ពស់។ លបប្រើដាក់នៅតាមប្រឡាយ ត្រពាំង ឬស្រែដែលមានទឹកហូររឹមៗ ដើម្បីទប់របាំងទឹក និងទាញត្រីចេញពីទឹក។ សម្រាប់ទ្រុងវិញក៏ជាឧបករណ៍ដែលធ្វើឫស្សី ឬក្រងពីល្ពាក់ដែលនៅតាមតំបន់ខ្លះគេហៅថា ត្រក វាមានលក្ខណៈមូលដូចថូផ្កានិងមានគម្របបិទបើក។ ទ្រុងត្រូវបានដាក់ស្ពាយនៅលើខ្លួន ដើម្បីដាក់ត្រី ខ្យង ក្តាម នៅពេលចាប់បានឬពេលនេសាទបាន។ ចុងក្រោយគឺ សំណាញ់ជាឧបករណ៍នេសាទដែលគេអាចទិញនៅបាននៅលើទីផ្សារសម្រាប់យកមកប្រើប្រាស់។ សំណាញ់់មានលក្ខណៈជាក្រឡាប្រទាក់គ្នាដូចមោងតែជើងរបស់វាមានច្រវាក់ដែកធ្ងន់សម្រាប់សង្កត់ត្រីឲ្រក្នុងសំណាញ់ពេលដែលយើងបង់ចូលទៅក្នុងស្ទឹង ត្រពាំង ឬស្រះ។ សំណាញ់់អាចបង់បានទឹកជម្រៅជ្រៅ ដោយមានទូកជាឧបករណ៍ជំនួយពេលនេសាទតាមទឹកជ្រៅពេលបង់គេមុជទឹកដើម្បីសង្កត់ជើងសំណាញ់ចាប់យកត្រីធំៗ។ ឧបករណ៍ទាំងនេះជានិមិត្តសញ្ញារបស់ជាតិខ្មែរឬអាចតាំងពិព័រតាមដងវិធីនិងមានកម្មវិធីបុណ្យចូលឆ្នាំនិងពិធីបុណ្យផ្សេងៗ។ មួយវិញទៀត វាក៏បង្ហាញពីរសិប្បកម្មខ្មែរដែលបានរក្សានៅវប្បធម៌ប្រពៃណី និងជួយផ្សព្វផ្សាយឲ្យបរទេសបានស្គាល់ផងដែរ។ មិនប៉ុណ្ណោះអាចជួយដល់ប្រជាកសិករនេសាទមានការងារធ្វើ និងអាចរកចំណូលបានបន្ថែមទៀតផងពីព្រោះអាចទាញយកប្រយោជន៍បានច្រើន។